ប្រាសាទ ព្រះធាតុទឹកឆា ឋិតនៅក្នុងឃុំចំការស្វាយ ស្រុកចំការលើ ខេត្ត កំពង់ចាម ។ ប្រវត្តិដើមនៃប្រាសាទ និងទីកន្លែងទឹកឆានេះ តាមសិលាចារឹកដែល អ្នកស្រាវជ្រាវបានរកឃើញ ហើយនាំយកមកតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ បានសរសេរថា ទីកន្លែងនេះបានកសាងឡើងតាំងពីគ.ស. ១០២៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ។ កាលនោះ ព្រះរាជាទ្រង់ទទួលប្រោសព្រះរាជទានតាមសេចក្តីក្រាបបង្គំទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ ជង្ឃាល ហើយដែលសន្មតនាមមួយទៀតថា លក្ស្មិន្ទ្របណ្ឌិត ។ លោកជង្ឃាល បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថា សិទ្ធិបុរៈ ត្រង់កន្លែងទឹកឆាសព្វថ្ងៃ ដែលជាទីសមរម្យស្រឡះល្អ ហើយក៏ទូលស្នើចំពោះព្រះរាជា សុំទីនេះធ្វើជាអារាម ជាទីសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយបានថ្វាយទាំងសេចក្តីព្រាងសព្វគ្រប់សម្រាប់រៀបចំកន្លែងនេះ ទុកជាស្នាដៃដ៏សំខាន់ផង ។ គ្រានោះ ព្រះបាទសុរ្យវរ្ម័នទី១ ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាតតាមការស្នើសុំ ព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាល ឬលក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើងតាមកម្លាំងព្រះរាជទ្រព្យ និងតាមប្រាជ្ញារបស់លោក ដើម្បីធ្វើការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុក លុះត្រាតែបានរួចស្រេចតាមគម្រោងដែលដាក់ថ្វាយព្រះរាជា ។ នៅក្នុងប្រាសាទធំ មានតម្កល់រូបសិវលិង្គចំកណ្តាល សន្មតនាមថា ស្រីភទ្រេស្វរៈ និងទេវរូបពីរអមសងខាង មួយមាននាមថា បរមេស្វរៈ មួយទៀតនាម សរស្វតិ ។ នៅចំពីមុខទិសខាងកើត មានគុហាមួយទៀតជាទេវស្ថាន មានទំហំតូច សព្វថ្ងៃយើងឃើញថ្មធ្លាក់គរជាគំនរ កប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះ មានតែស៊ុមទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុតែប៉ុណ្ណោះ ។ ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយនៅចំហៀងខាងស្តាំប្រាសាទ ឲ្យឈ្មោះថា លក្ស្មិន្ទ្រដាក ប្រតិស្ឋានលិង្គមាសមួយតម្កល់នៅកណ្ដាលស្រះផង នៅជុំវិញបរិវេណនេះ មានការរៀបចំជាស្រុកភូមិមួយយ៉ាងស្តុកស្តម្ភ ដោយប្រមូលអ្នកស្រុកជិតខាងឲ្យមកនៅជួបជុំគ្នាក្នុងសម័យនោះ ។ ដូច្នេះ បរិយាកាសក្រុងថ្មីនេះ ក៏មានភាពឣ៊ឹកធឹកឡើង ។ ក្រោយពីរៀបចំរួចហើយ លក្ស្មិន្ទ្របណ្ឌិត បាននាំព័ត៌មានទៅក្រាបបង្គំទូលព្រះបាទសុរ្យវរ្ម័ន ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះដ៏មហោឡារិក នៅក្នុងគ.ស. ១០២៥ ។ ក្នុងពិធីសម្ពោធនោះ ព្រះរាជាទ្រង់ប្រទាននូវធនធានជាប្រដាប់ប្រើប្រាស់ មានពួកពលព្រះ ២៩នាក់ ក្នុងនោះមានដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកទាំងអស់ ព្រមទាំងទីលានធំៗសម្រាប់ប្រកបពិធី ឬជាគ្រឿងលម្អ ទុកជាទ្រព្យផ្ទាល់នៃព្រះគុហានេះផង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានព្រះរាជទាននាមទីកន្លែងនេះថា លក្ស្មិន្ទ្របថ ដោយនិយមតាមនាមបណ្ឌិតអ្នកកសាង ។